ក្រុងបាត់ដំបងត្រូវបានគេចាត់ទុកថាជាទីក្រុងដែលរក្សាបាននូវសំណង់អគារសម័យអាណានិគមបារាំងបានល្អបំផុត និងសំបូរបែបបំផុតនៅក្នុងប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តមិនចេះដាច់។ នៅពេលអ្នកដើរកម្សាន្តតាមបណ្តោយដងស្ទឹងសង្កែ អ្នកនឹងមានអារម្មណ៍ដូចជាកំពុងត្រលប់ទៅកាន់អតីតកាល តាមរយៈទិដ្ឋភាពនៃផ្ទះល្វែងបុរាណដែលមានពណ៌លឿងខ្ចី និងបង្អួចឈើពណ៌បៃតងយ៉ាងស្រស់ស្អាត។ ស្ថាបត្យកម្មនៅទីនេះភាគច្រើនមានរចនាប័ទ្មបែបបារាំង ប៉ុន្តែត្រូវបានកែច្នៃឱ្យស្របតាមអាកាសធាតុក្តៅសើមនៃតំបន់អាស៊ីអាគ្នេយ៍ ដោយមានការសាងសង់យ៉រធំៗ និងបង្អួចខ្ពស់ៗដើម្បីឱ្យខ្យល់ចេញចូលបានល្អ។ សំណង់អគារទាំងនេះមិនត្រឹមតែជាកេរមរតកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃភាពរុងរឿងខាងផ្នែកពាណិជ្ជកម្ម និងរដ្ឋបាលរបស់ខេត្តបាត់ដំបងកាលពីជាងមួយរយឆ្នាំមុនផងដែរ។ រាល់ការបោះជំហាននៅតាមផ្លូវលេខ ១ លេខ ២ និងលេខ ៣ ក្នុងក្រុងបាត់ដំបង នឹងបង្ហាញឱ្យអ្នកឃើញនូវភាពផ្ចិតផ្ចង់នៃក្បាច់ក្បូរលើជញ្ជាំងអគារ ដែលជាការលាយបញ្ចូលគ្នារវាងសិល្បៈអឺរ៉ុប និងនិមិត្តរូបនៃសិល្បៈខ្មែរ។ ភាពទាក់ទាញនៃក្រុងបាត់ដំបងគឺស្ថិតនៅលើភាពស្ងប់ស្ងាត់ និងសោភ័ណភាពនៃអគារចាស់ៗដែលនៅឈរច្រងាងពាសពេញទីក្រុង បង្កើតបានជាទិដ្ឋភាពដ៏រ៉ូមែនទិកសម្រាប់អ្នកដែលចូលចិត្តថតរូបភាពបែបបុរាណ។ ស្ថាបត្យកម្មសម័យបារាំងនៅទីនេះមានលក្ខណៈប្លែកពីទីក្រុងភ្នំពេញ ដោយសារវាត្រូវបានរចនាឡើងក្នុងទម្រង់ជាផ្ទះល្វែងជាប់ៗគ្នា ដែលមានជាន់ក្រោមសម្រាប់លក់ដូរ និងជាន់លើសម្រាប់រស់នៅ។ ការអភិរក្សអគារចាស់ៗទាំងនេះបានក្លាយជាអាទិភាពចម្បងសម្រាប់អាជ្ញាធរមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកស្វែងយល់ពីប្រវត្តិសាស្ត្រដ៏យូរលង់នៃទីក្រុងដ៏ចំណាស់មួយនេះ។ ដំបូលអគារដែលធ្វើពីក្បឿងស្រកានាគពណ៌ក្រហមក្រមៅ បានក្លាយជាចំណុចសម្គាល់ដ៏សំខាន់ដែលជួយឱ្យសំណង់អគារទាំងនេះមើលទៅមានភាពរឹងមាំ និងមានអំណាចបំផុត។ ការដើរទស្សនាអគារបុរាណទាំងនេះនៅពេលរសៀល គឺជាពេលវេលាដ៏ល្អបំផុត ខណៈពេលដែលពន្លឺព្រះអាទិត្យពណ៌មាសចាំងជះលើជញ្ជាំងអគារពណ៌លឿង បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ សាលាខេត្តចាស់នៃខេត្តបាត់ដំបង គឺជាសំណង់អគារដ៏លេចធ្លោបំផុត ដែលត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមបារាំង ជាមួយនឹងរចនាប័ទ្មអឺរ៉ុបដ៏ប្រណីត និងមានរបងព័ទ្ធជុំវិញយ៉ាងមានសណ្តាប់ធ្នាប់។ អគារនេះមានកម្ពស់ពីរជាន់ ជាមួយនឹងយ៉រមុខដ៏ធំទូលាយ និងសសរស្ដម្ភរឹងមាំ ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតដើម្បីបង្ហាញពីអំណាចរដ្ឋបាលនាពេលនោះ។ នៅខាងលើក្លោងទ្វារ និងតាមបង្អួចនៃសាលាខេត្តចាស់ មានក្បាច់ចម្លាក់យ៉ាងល្អឯក ដែលឆ្លុះបញ្ចាំងពីជំនាញដ៏ប៉ិនប្រសប់នៃជាងសំណង់នាជំនាន់មុន។ បច្ចុប្បន្ននេះ អគារសាលាខេត្តចាស់ត្រូវបានប្រើប្រាស់ជាសារមន្ទីរ និងជាកន្លែងសម្រាប់ទទួលភ្ញៀវកិត្តិយស ដែលអនុញ្ញាតឱ្យអ្នកចូលទស្សនាអាចមើលឃើញនូវគ្រឿងសង្ហារិមបុរាណៗនៅខាងក្នុង។ ការរៀបចំសួនច្បារនៅជុំវិញអគារសាលាខេត្ត ត្រូវបានធ្វើឡើងតាមបែបបារាំងដែលមានដើមឈើធំៗផ្តល់ម្លប់ត្រឈឹងត្រឈៃ បង្កើននូវសម្រស់អគារឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ ក្រៅពីសាលាខេត្ត នៅមានអគាររដ្ឋបាលតូចៗផ្សេងទៀតដែលនៅក្បែរនោះ ដែលធ្លាប់ប្រើប្រាស់ជាសាលាដំបូង ឬមន្ទីរប្រៃសណីយ៍ ដែលសុទ្ធតែមានតម្លៃខាងស្ថាបត្យកម្មខ្ពស់ដូចគ្នា។ ជញ្ជាំងអគារសាលាខេត្តចាស់មានកម្រាស់ក្រាស់ ដែលជួយរក្សាសីតុណ្ហភាពខាងក្នុងឱ្យត្រជាក់ជានិច្ច ទោះបីជាអាកាសធាតុខាងក្រៅក្តៅខ្លាំងយ៉ាងណាក៏ដោយ។ បង្អួចនីមួយៗនៃអគារនេះមានរាងជាធ្នូ ដែលជាលក្ខណៈសម្គាល់ដ៏សំខាន់នៃស្ថាបត្យកម្មបែប "Neo-Classical" ដែលពេញនិយមបំផុតក្នុងសម័យនោះ។ កម្រាលឥដ្ឋបុរាណដែលមានក្បាច់ផ្កាចម្រុះពណ៌នៅខាងក្នុងសាលាខេត្ត គឺជាវត្ថុមានតម្លៃដែលនៅរក្សាបាននូវភាពស្រស់ស្អាតដូចដើម រហូតមកដល់សព្វថ្ងៃនេះ។ ការមកដល់បាត់ដំបងដោយមិនបានមកថតរូបភាពនៅមុខសាលាខេត្តចាស់ គឺប្រៀបដូចជាមិនបានមកដល់ទីក្រុងប្រវត្តិសាស្ត្រមួយនេះពិតប្រាកដអញ្ចឹង។ ផ្ទះល្វែងបុរាណនៅតាមដងផ្លូវក្នុងក្រុងបាត់ដំបង គឺជាការបង្ហាញពីរបៀបរស់នៅបែបអាណានិគម ដែលការលក់ដូរ និងការរស់នៅត្រូវបានរួមបញ្ចូលគ្នានៅក្នុងអគារតែមួយ។ ជួរផ្ទះល្វែងទាំងនេះមានយ៉រមុខតូចៗ ដែលម្ចាស់ផ្ទះតែងតែដាក់តាំងនូវផើងផ្កា និងរុក្ខជាតិលម្អផ្សេងៗ បង្កើតបានជាទិដ្ឋភាពដ៏មានជីវិតរស់វើកនៅតាមដងផ្លូវ។ ទ្វារឈើបុរាណដែលមានកម្ពស់ខ្ពស់ និងត្រូវបានលាបពណ៌យ៉ាងស្អាត គឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកទេសចរដែលចូលចិត្តស្វែងយល់ពីព័ត៌មានលម្អិតនៃសំណង់។ ផ្ទះល្វែងមួយចំនួនត្រូវបានកែច្នៃទៅជាហាងកាហ្វេ និងភោជនីយដ្ឋានដ៏ទាន់សម័យ ប៉ុន្តែនៅតែរក្សានូវរចនាសម្ព័ន្ធដើម និងក្បាច់ក្បូរចាស់ៗដើម្បីជាការទាក់ទាញ។ នៅតំបន់ផ្សារណាត់ អ្នកនឹងឃើញនូវបណ្តុំអគារចាស់ៗដែលធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកបំផុត និងជាកន្លែងផ្លាស់ប្តូរទំនិញរវាងខ្មែរ និងបារាំង។ ក្បាច់ផ្កានៅលើជញ្ជាំងផ្ទះនីមួយៗមានភាពខុសប្លែកគ្នា ដែលបង្ហាញពីឋានៈ និងចំណូលចិត្តរបស់ម្ចាស់ផ្ទះកាលពីសម័យនោះ។ យ៉រខាងមុខនៃផ្ទះល្វែងបុរាណផ្តល់ជាម្លប់សម្រាប់អ្នកថ្មើរជើង ដែលវាជាការរចនាដ៏ឈ្លាសវៃក្នុងការការពារកម្ដៅថ្ងៃ និងទឹកភ្លៀងសម្រាប់អ្នកដើរផ្សារ។ ផ្ទះល្វែងបុរាណខ្លះនៅតែរក្សាបាននូវផ្ទាំងផ្សាយពាណិជ្ជកម្មចាស់ៗដែលសរសេរជាភាសាបារាំង និងភាសាខ្មែរបែបបុរាណ ដែលជាចំណេះដឹងប្រវត្តិសាស្ត្រដ៏កម្រ។ ការលាបពណ៌ជញ្ជាំងអគារឡើងវិញដោយប្រើប្រាស់ពណ៌លឿងល្មៀត គឺជាការរក្សាអត្តសញ្ញាណដើមនៃទីក្រុងបាត់ដំបងក្នុងសម័យអាណានិគម។ សំណង់ផ្ទះល្វែងទាំងនេះត្រូវបានសាងសង់ឡើងជាប់ៗគ្នាជាជួរវែង ដែលបង្កើតបានជាលំហអាកាសនៃទីក្រុងដ៏មានសណ្តាប់ធ្នាប់ និងស្រស់ស្អាតបំផុត។ ផ្សារណាត់គឺជាបេះដូងនៃក្រុងបាត់ដំបង ដែលជាសំណង់អគាររចនាប័ទ្ម "Art Deco" ដ៏អស្ចារ្យ និងមានភាពទាក់ទាញបំផុតមិនចាញ់ផ្សារធំថ្មីនៅភ្នំពេញឡើយ។ ដំបូលផ្សារមានកម្ពស់ខ្ពស់ និងមានចន្លោះសម្រាប់ពន្លឺព្រះអាទិត្យចូល ដែលធ្វើឱ្យបរិយាកាសខាងក្នុងផ្សារមានភាពស្រឡះ និងមិនហប់ឡើយ។ រូបរាងនៃផ្សារណាត់មានលក្ខណៈប្លែកគេ ជាមួយនឹងប៉មនាឡិកា និងរចនាសម្ព័ន្ធបេតុងដ៏រឹងមាំ ដែលនៅតែស្ថិតស្ថេរទោះបីជាឆ្លងកាត់សង្គ្រាមជាច្រើនសម័យកាលក៏ដោយ។ នៅជុំវិញផ្សារណាត់ មានអគារពាណិជ្ជកម្មចាស់ៗជាច្រើនដែលធ្លាប់ជាធនាគារ និងសណ្ឋាគារលំដាប់ខ្ពស់ក្នុងសម័យអាណានិគម។ ផ្សារនេះមិនត្រឹមតែជាកន្លែងលក់ដូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងជួបជុំគ្នាដ៏សំខាន់របស់អ្នកស្រុកបាត់ដំបង ដើម្បីជជែកពិភាក្សា និងទទួលទានអាហារពេលព្រឹក។ ក្បាច់ក្បូរនៅផ្នែកខាងលើនៃច្រកចូលផ្សារនីមួយៗ មានការរចនាយ៉ាងសាមញ្ញតែមានភាពទាក់ទាញតាមបែបសិល្បៈសម័យទំនើបនានៅដើមសតវត្សរ៍ទី ២០។ ការដើរជុំវិញផ្សារណាត់នៅពេលព្រលឹម នឹងផ្តល់ឱ្យអ្នកនូវរូបភាពនៃជីវភាពរស់នៅពិតប្រាកដរបស់អ្នកស្រុក ក្នុងបរិយាកាសស្ថាបត្យកម្មបុរាណ។ សំណង់ផ្សារណាត់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់លើប្រព័ន្ធបង្ហូរទឹក និងអនាម័យ ដែលជាស្តង់ដារសំណង់កម្រិតខ្ពស់នាពេលនោះ។ អគារជុំវិញផ្សារត្រូវបានគេលាបពណ៌ថ្មីៗ ប៉ុន្តែនៅតែរក្សានូវរចនាប័ទ្មបង្អួច និងយ៉រចាស់ៗដដែលដើម្បីកុំឱ្យបាត់បង់តម្លៃដើម។ ផ្សារណាត់បានក្លាយជានិមិត្តរូបនៃភាពរុងរឿងនៃអាណាចក្របាត់ដំបង និងជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ការដើរទស្សនាអគារបុរាណផ្សេងៗទៀត។ ស្ពានថ្មចាស់ឆ្លងកាត់ស្ទឹងសង្កែ គឺជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយទៀត ដែលតភ្ជាប់តំបន់រដ្ឋបាលបារាំងទៅកាន់តំបន់លំនៅដ្ឋានរបស់អ្នកស្រុក។ ការរចនានៃស្ពាននេះមានភាពសាមញ្ញតែរឹងមាំ ជាមួយនឹងបង្កាន់ដៃស្ពានដែលធ្វើពីដែក និងបេតុងតាមរចនាប័ទ្មស្ពាននៅអឺរ៉ុបនាជំនាន់នោះ។ នៅតាមបណ្តោយមាត់ស្ទឹងសង្កែ អ្នកនឹងឃើញផ្ទះវីឡាបុរាណធំៗ ដែលធ្លាប់ជាលំនៅដ្ឋានរបស់មន្ត្រីជាន់ខ្ពស់បារាំង និងសេដ្ឋីខ្មែរនាសម័យមុន។ ផ្ទះវីឡាទាំងនេះច្រើនតែសាងសង់នៅកណ្តាលសួនច្បារដ៏ធំទូលាយ និងមានជញ្ជាំងខ្ពស់ៗការពារ ដែលបង្ហាញពីភាពឯកជន និងភាពថ្លៃថ្នូរ។ ការជិះកង់តាមដងស្ទឹងសង្កែនៅពេលល្ងាច អនុញ្ញាតឱ្យអ្នកមើលឃើញនូវស្រមោលអគារបុរាណឆ្លុះក្នុងទឹកស្ទឹង ដែលជាទិដ្ឋភាពដ៏ត្រជាក់ភ្នែកបំផុត។ ស្ពានចាស់ៗទាំងនេះមិនត្រឹមតែបម្រើដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលយុវជនបាត់ដំបងតែងតែមកអង្គុយលេង និងថតរូបកម្សាន្តផងដែរ។ សំណង់តាមមាត់ស្ទឹងត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ជាមួយនឹងសួនច្បារសាធារណៈ និងចិញ្ចើមផ្លូវធំៗសម្រាប់អ្នកដើរកម្សាន្ត។ អគារខ្លះនៅតាមមាត់ស្ទឹងត្រូវបានកែច្នៃជាវិចិត្រសាលសិល្បៈ ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងបេតិកភណ្ឌចាស់ និងសិល្បៈសម័យថ្មី។ ស្ថាបត្យកម្មតាមមាត់ស្ទឹងសង្កែបានក្លាយជាកត្តាដ៏សំខាន់ ដែលធ្វើឱ្យក្រុងបាត់ដំបងទទួលបានពានរង្វាន់ជាទីក្រុងស្អាត និងគួរឱ្យចង់រស់នៅ។ រាល់បង្គោលភ្លើង និងរបងតាមមាត់ស្ទឹង ក៏ត្រូវបានរចនាឡើងឱ្យស៊ីគ្នាទៅនឹងស្ថាបត្យកម្មសម័យអាណានិគមដែលនៅជុំវិញនោះដែរ។ សារមន្ទីរខេត្តបាត់ដំបងគឺជាសំណង់ដ៏ស្រស់ស្អាតមួយទៀត ដែលទោះបីជាមានទំហំមិនធំខ្លាំង ប៉ុន្តែវាមានរចនាប័ទ្មបែបខ្មែរលាយបារាំងយ៉ាងរស់រវើក។ នៅខាងក្នុងសារមន្ទីរ អ្នកនឹងឃើញនូវវត្ថុបុរាណជាច្រើនដែលត្រូវបានរកឃើញនៅជុំវិញខេត្តបាត់ដំបង ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រមុនសម័យបារាំងទៅទៀត។ អគារសារមន្ទីរនេះត្រូវបានសាងសង់ឡើងជាមួយនឹងដំបូលខ្ពស់ៗ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីការពារវត្ថុបុរាណពីការខូចខាតដោយសារសំណើម។ ការដើរស្វែងយល់ពីស្ថាបត្យកម្មក្នុងសារមន្ទីរ ជួយឱ្យអ្នកយល់កាន់តែច្បាស់ពីការវិវត្តនៃសិល្បៈសំណង់នៅក្នុងតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា។ សាលាអនុវិទ្យាល័យ និងវិទ្យាល័យចាស់ៗមួយចំនួនក្នុងក្រុងបាត់ដំបង ក៏នៅតែរក្សានូវអគារសិក្សាសម័យបារាំង ដែលមានលក្ខណៈធំទូលាយ និងស្អាតប្លែកគេ។ អគារសិក្សាទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀនសូត្រ ជាមួយនឹងបង្អួចធំៗសម្រាប់ពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។ ការថែរក្សាអគារសិក្សាបុរាណទាំងនេះ គឺជាការបណ្តុះស្មារតីឱ្យសិស្សានុសិស្សចេះស្រឡាញ់ និងការពារបេតិកភណ្ឌវប្បធម៌ជាតិ។ វត្តអារាមមួយចំនួនក្នុងក្រុងបាត់ដំបង ក៏មានសំណង់កុដិ និងសាលាឆាន់ដែលមានឥទ្ធិពលស្ថាបត្យកម្មបារាំងលាយឡំជាមួយក្បាច់ខ្មែរយ៉ាងចម្លែកអស្ចារ្យ។ ការរួមបញ្ចូលគ្នានៃសាសនា និងស្ថាបត្យកម្មសម័យទំនើបនាសម័យនោះ បង្កើតបានជាសោភ័ណភាពថ្មីមួយដែលកម្រនឹងជួបប្រទះនៅកន្លែងផ្សេង។ រាល់ការរចនា និងការសាងសង់ក្នុងសម័យនោះ តែងតែមានការផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងបរិស្ថានជុំវិញជានិច្ច។ ការដើរទស្សនាអគារបុរាណក្នុងក្រុងបាត់ដំបង គឺជារឿងដែលងាយស្រួលបំផុត ដោយសារអគារភាគច្រើនស្ថិតនៅក្នុងតំបន់កណ្តាលក្រុងដែលអ្នកអាចដើរថ្មើរជើងបាន។ អ្នកក៏អាចជួលស៊ីក្លូសម្រាប់ជិះទស្សនាជុំវិញក្រុង ដែលវានឹងផ្តល់នូវអារម្មណ៍ប្លែក និងរ៉ូមែនទិកបំផុតដូចជាអ្នករស់នៅក្នុងសម័យមុនអញ្ចឹង។ មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុកមានចំណេះដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិនៃអគារនីមួយៗ ដែលនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យខ្លាំងឡើង។ ការថតរូបភាពសខ្មៅនៅពីមុខអគារចាស់ៗទាំងនេះ បានក្លាយជាចំណូលចិត្តថ្មីសម្រាប់ភ្ញៀវទេសចរដែលចង់បានរូបភាពបែប "Vintage"។ ការយល់ដឹងពីតម្លៃនៃស្ថាបត្យកម្មបុរាណ នឹងជួយឱ្យយើងរួមគ្នាការពារអគារទាំងនេះឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ។ បាត់ដំបងមិនត្រឹមតែជាជង្រុកស្រូវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជង្រុកនៃបេតិកភណ្ឌស្ថាបត្យកម្មដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ។ ការផ្លាស់ប្តូរនៃទីក្រុងបាត់ដំបងតាមរយៈសម័យកាលផ្សេងៗគ្នា ត្រូវបានកត់ត្រាយ៉ាងច្បាស់នៅលើជញ្ជាំងអគារចាស់ៗទាំងនោះ។ រាល់ពេលដែលអ្នកមកលេងបាត់ដំបង អ្នកនឹងតែងតែរកឃើញនូវព័ត៌មានលម្អិតថ្មីៗនៃស្ថាបត្យកម្មដែលអ្នកប្រហែលជាមើលរំលងកាលពីលើកមុន។ ការអភិវឌ្ឍទីក្រុងដោយរក្សានូវអត្តសញ្ញាណដើម គឺជាមោទនភាពដ៏ធំបំផុតសម្រាប់ប្រជាជនដែលរស់នៅក្នុងខេត្តបាត់ដំបង។ សូមរីករាយជាមួយការដើររុករកពិភពស្ថាបត្យកម្មអាណានិគមបារាំងក្នុងក្រុងបាត់ដំបង និងនាំយកនូវរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជក់ចិត្តត្រឡប់ទៅផ្ទះវិញ។